ការអានសៀវភៅដើម្បីអភិវឌ្ឍខ្លួនក្នុងសម័យឌីជីថលនេះ គឺជាយុទ្ធសាស្ត្រដ៏ឆ្លាតវៃបំផុតដើម្បីរៀបចំខ្លួនឱ្យដើរទាន់ការវិវឌ្ឍនៃពិភពលោក។ ក្នុងសម័យទំនើបដែលពោរពេញដោយព័ត៌មានរហ័ស ការអានសៀវភៅជួយឱ្យយើងមានសមត្ថភាពវិភាគ និងពិចារណាបានស៊ីជម្រៅជាងមុន។ ការអានសៀវភៅអភិវឌ្ឍខ្លួនជួយឱ្យយើងទទួលបាននូវបទពិសោធន៍ និងចំណេះដឹងដែលអ្នកជំនាញបានចងក្រងទុកអស់រាប់សិបឆ្នាំក្នុងរយៈពេលដ៏ខ្លី។ មូលហេតុចម្បងនៃការអានសៀវភៅ គឺបង្កើនជំនាញទន់ ដូចជាការទំនាក់ទំនង និងការដោះស្រាយបញ្ហា ដែលជាតម្រូវការខ្ពស់ក្នុងទីផ្សារការងារសម័យថ្មី។ ការអានជួយឱ្យយើងរក្សាបាននូវការផ្ដោតអារម្មណ៍បានល្អ ក្នុងចំណោមការរំខាននានាដែលកើតចេញពីបណ្ដាញសង្គម និងបច្ចេកវិទ្យា។ សៀវភៅអភិវឌ្ឍខ្លួនផ្ដល់នូវផែនទីបង្ហាញផ្លូវច្បាស់លាស់ សម្រាប់ការកំណត់គោលដៅជីវិត និងការគ្រប់គ្រងពេលវេលាឱ្យមានប្រសិទ្ធភាព។ ក្នុងសម័យដែលមានការប្រកួតប្រជែងខ្លាំង ការអានគឺជាវិធីសាស្ត្រដែលមានតម្លៃទាបបំផុតក្នុងការវិនិយោគលើចំណេះដឹងផ្ទាល់ខ្លួន។ ការអានជួយពង្រីកទស្សនវិស័យរបស់យើងឱ្យកាន់តែទូលំទូលាយ និងចេះយល់ចិត្តអ្នកដទៃបានកាន់តែប្រសើរតាមរយៈរឿងរ៉ាវក្នុងសៀវភៅ។ មូលហេតុសំខាន់មួយទៀត គឺការកាត់បន្ថយភាពតានតឹង និងការថែទាំសុខភាពផ្លូវចិត្តដែលផ្ដល់ដោយការអានបែបស្ងប់ស្ងាត់។ សៀវភៅជួយបណ្ដុះស្មារតីសហគ្រិនភាព និងការគិតបែបច្នៃប្រឌិត ដែលជាគន្លឹះនៃភាពជោគជ័យក្នុងសេដ្ឋកិច្ចឌីជីថល។ ការអានជាប្រចាំជួយពង្រឹងជំនាញភាសា និងការប្រើប្រាស់ពាក្យពេចន៍ឱ្យកាន់តែមានវិជ្ជាជីវៈ និងមានទំនុកចិត្ត។ វាជួយឱ្យយើងយល់ដឹងពីការវិវឌ្ឍនៃបច្ចេកវិទ្យា និងរបៀបប្រើប្រាស់វាឱ្យក្លាយជាឧបករណ៍បម្រើដល់ការរីកចម្រើនរបស់យើង។ ការអានសៀវភៅអភិវឌ្ឍខ្លួនជួយផ្លាស់ប្តូរផ្នត់គំនិត ឱ្យមានភាពវិជ្ជមាន និងចេះក្រោកឈរឡើងវិញនៅពេលជួបការបរាជ័យ។ វាផ្ដល់នូវចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងរបៀបគ្រប់គ្រងទ្រព្យសម្បត្តិ ដែលជាជំនាញចាំបាច់បំផុតក្នុងជីវិតរស់នៅសម័យទំនើប។ ការអានបង្កើតឱ្យមានទម្លាប់សិក្សាពេញមួយជីវិត ដើម្បីកុំឱ្យខ្លួនយើងក្លាយជាមនុស្សហួសសម័យ។ មូលហេតុដែលត្រូវអាន គឺដើម្បីកសាងតម្លៃផ្ទាល់ខ្លួន និងការរស់នៅដោយមានអត្ថន័យក្នុងសង្គមដែលផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។ ការជ្រើសរើសប្រភេទសៀវភៅឱ្យបានត្រឹមត្រូវ គឺជាគន្លឹះដ៏សំខាន់ក្នុងការរុញច្រានការអភិវឌ្ឍខ្លួនឱ្យចំគោលដៅ ក្នុងសម័យកាលដែលពោរពេញដោយការប្រកួតប្រជែង។ ប្រភេទសៀវភៅដំបូងដែលមិនអាចខ្វះបានគឺ សៀវភៅផ្នត់គំនិត ដែលជួយកែប្រែការគិតឱ្យមានភាពវិជ្ជមាន និងរីកចម្រើន។ សៀវភៅផ្នែកចិត្តវិទ្យា ជួយឱ្យយើងយល់ដឹងពីអាកប្បកិរិយារបស់មនុស្សជុំវិញខ្លួន និងរបៀបគ្រប់គ្រងអារម្មណ៍ផ្ទាល់ខ្លួន។ សៀវភៅគ្រប់គ្រងពេលវេលា គឺជាឧបករណ៍ចាំបាច់ដើម្បីរៀបចំជីវិតឱ្យមានសណ្ដាប់ធ្នាប់ក្នុងសម័យដ៏មមាញឹកនេះ។ ប្រភេទសៀវភៅហិរញ្ញវត្ថុ បង្រៀនយើងពីរបៀបចាត់ចែងលុយកាក់ និងការវិនិយោគដើម្បីសេរីភាពហិរញ្ញវត្ថុ។ សៀវភៅស្ដីពីការកសាងទម្លាប់ ផ្ដល់នូវយុទ្ធសាស្ត្រក្នុងការបង្កើតទម្លាប់ល្អៗ និងការបោះបង់ទម្លាប់អាក្រក់ចោល។ សៀវភៅភាពជាអ្នកដឹកនាំ ជួយពង្រឹងសមត្ថភាពក្នុងការដឹកនាំក្រុម និងការទទួលខុសត្រូវខ្ពស់ក្នុងអាជីពការងារ។ ប្រភេទសៀវភៅទំនាក់ទំនង ជួយឱ្យយើងមានជំនាញក្នុងការនិយាយ និងការចរចាប្រកបដោយប្រសិទ្ធភាព។ សៀវភៅផ្នែកបញ្ញាស្មារតី ជួយឱ្យយើងមានភាពឆ្លាតវៃក្នុងការដោះស្រាយជម្លោះ និងការយល់ចិត្តអ្នកដទៃ។ សៀវភៅជីវប្រវត្តិបុគ្គលជោគជ័យ ផ្ដល់នូវមេរៀនជីវិតពិត និងការលើកទឹកចិត្តតាមរយៈបទពិសោធន៍របស់អ្នកដទៃ។ ប្រភេទសៀវភៅបច្ចេកវិទ្យា និងឌីជីថល ជួយឱ្យយើងដើរទាន់ការវិវឌ្ឍនៃពិភពលោកសម័យទំនើប។ សៀវភៅសុខភាព និងអាហារូបត្ថម្ភ ជួយឱ្យយើងចេះថែទាំរាងកាយឱ្យមាំមួន ដើម្បីមានថាមពលក្នុងការធ្វើការងារ។ សៀវភៅផ្នែកទស្សនវិជ្ជា ជួយពង្រឹងការគិតបែបពិចារណា និងការស្វែងរកអត្ថន័យពិតនៃជីវិតរស់នៅ។ សៀវភៅអភិវឌ្ឍជំនាញវិជ្ជាជីវៈ ជួយឱ្យយើងពង្រឹងសមត្ថភាពបច្ចេកទេសឱ្យកាន់តែខ្លាំងក្នុងវិស័យដែលយើងកំពុងធ្វើ។ ប្រភេទសៀវភៅការគិតបែបច្នៃប្រឌិត ជួយឱ្យយើងមានគំនិតប្លែកៗក្នុងការបង្កើតថ្មី និងការដោះស្រាយបញ្ហា។ សៀវភៅស្ដីពីការធ្វើសមាធិ និងសតិ ជួយឱ្យចិត្តមានភាពស្ងប់ក្នុងចំណោមភាពវឹកវរនៃសង្គមសម័យថ្មី។ សៀវភៅផ្នែកលក់ និងទីផ្សារ គឺជាចំណេះដឹងមូលដ្ឋានដែលគ្រប់គ្នាគួរមាន។ ប្រភេទសៀវភៅយុទ្ធសាស្ត្រ បង្រៀនយើងឱ្យចេះរៀបចំផែនការវែងឆ្ងាយ និងការមើលឃើញឱកាសមុនអ្នកដទៃ។ សៀវភៅស្ដីពីការតស៊ូអត់ធ្មត់ ជួយពង្រឹងស្មារតីឱ្យរឹងមាំនៅពេលប្រឈមមុខនឹងវិបត្តិ ឬការបរាជ័យធ្ងន់ធ្ងរ។ សៀវភៅផ្នែកសហគ្រិនភាព ជួយបណ្ដុះស្មារតីម្ចាស់ការ និងការបង្កើតអាជីវកម្មផ្ទាល់ខ្លួន។ ការអានសៀវភៅចម្រុះប្រភេទទាំងនេះ នឹងជួយឱ្យយើងក្លាយជាបុគ្គលដែលមានសមត្ថភាពពេញលេញ និងមានតុល្យភាពក្នុងជីវិត។ ការជ្រើសរើសទីកន្លែងដែលសក្ដិសមសម្រាប់ការអានសៀវភៅក្នុងសម័យទំនើប គឺជាកត្តាសំខាន់ដែលជួយឱ្យអ្នកទទួលបានចំណេះដឹងកាន់តែមានប្រសិទ្ធភាព។ បណ្ណាល័យសាធារណៈ ឬបណ្ណាល័យជាតិ គឺជាទីតាំងដ៏ស័ក្ដិសមបំផុតសម្រាប់អ្នកដែលត្រូវការភាពស្ងប់ស្ងាត់ខ្លាំង និងបរិយាកាសសិក្សាពិតប្រាកដ។ ហាងកាហ្វេដែលមានរចនាបថស្ងប់ស្ងាត់ និងមានពន្លឺគ្រប់គ្រាន់បានក្លាយជាជម្រើសពេញនិយមសម្រាប់យុវជនសម័យថ្មីដែលចូលចិត្តអានបណ្ដើរ និងក្រេបរសជាតិកាហ្វេបណ្ដើរ។ សួនច្បារសាធារណៈដែលមានខ្យល់អាកាសបរិសុទ្ធ ក៏ជាទីកន្លែងដែលជួយឱ្យខួរក្បាលស្រឡះ និងងាយស្រួលក្នុងការផ្ដោតអារម្មណ៍ទៅលើខ្លឹមសារសៀវភៅបែបអភិវឌ្ឍផ្លូវចិត្ត។ កន្លែងធ្វើការរួមគ្នា ផ្ដល់នូវបរិយាកាសបែបវិជ្ជាជីវៈ ដែលជំរុញឱ្យអ្នកមានស្មារតីចង់អភិវឌ្ឍខ្លួនដូចមនុស្សជុំវិញខ្លួនដែរ។ ការរៀបចំជ្រុងអានសៀវភៅផ្ទាល់ខ្លួននៅក្នុងបន្ទប់គេង ឬបន្ទប់ទទួលភ្ញៀវ ជួយឱ្យអ្នកអាចអានបានគ្រប់ពេលវេលា និងមានភាពឯកជនខ្ពស់។ តាមបណ្ដាហាងលក់សៀវភៅធំៗដែលមានកន្លែងអង្គុយអាន ក៏ជាទីតាំងដ៏ល្អដើម្បីធ្វើការស្វែងរក និងអានសៀវភៅថ្មីៗដែលកំពុងមានប្រជាប្រិយភាព។ ក្នុងអំឡុងពេលធ្វើដំណើរតាមមធ្យោបាយសាធារណៈដូចជា រថភ្លើង ឬរថយន្តក្រុង ក៏អាចជាពេលវេលានិងទីកន្លែងដ៏ល្អបំផុតសម្រាប់អ្នកដែលចង់ឆ្លៀតពេលអានក្នុងសម័យដ៏មមាញឹក។ បន្ទប់អានសៀវភៅតាមបណ្ដាសាកលវិទ្យាល័យ ផ្ដល់នូវធនធានសៀវភៅសម្បូរបែប និងបរិយាកាសដែលពោរពេញដោយថាមពលនៃការចេះដឹង។ មិនថានៅទីកន្លែងណានោះទេ សំខាន់បំផុតគឺទីនោះត្រូវតែមានពន្លឺគ្រប់គ្រាន់ និងមិនមានការរំខានខ្លាំងដែលធ្វើឱ្យខូចការផ្ដោតអារម្មណ៍។ ការអានសៀវភៅដើម្បីអភិវឌ្ឍខ្លួនក្នុងសម័យទំនើប បានក្លាយជាចលនាមួយដែលទាក់ទាញមនុស្សគ្រប់ស្រទាប់វ័យ ដោយម្នាក់ៗមានគោលដៅរៀងៗខ្លួន។ ក្រុមយុវជនដែលជាសិស្សនិស្សិត គឺជាវ័យដែលនិយមអានសៀវភៅអភិវឌ្ឍខ្លួនច្រើនបំផុត ដើម្បីស្វែងរកចំណង់ចំណូលចិត្ត និងកំណត់គោលដៅអនាគត។ យុវជនក្នុងវ័យនេះ ច្រើនជ្រើសរើសសៀវភៅដែលពាក់ព័ន្ធនឹងការកសាងទម្លាប់ល្អៗ និងការពង្រឹងជំនាញទំនាក់ទំនងដើម្បីត្រៀមខ្លួនចូលការងារ។ សម្រាប់មនុស្សវ័យធ្វើការ ឬវ័យកណ្ដាល ការអានសៀវភៅអភិវឌ្ឍខ្លួនមានគោលបំណងពង្រឹងសមត្ថភាពដឹកនាំ និងការគ្រប់គ្រងហិរញ្ញវត្ថុឱ្យមានស្ថិរភាព។ មនុស្សក្នុងវ័យនេះ ក៏ផ្ដោតខ្លាំងលើសៀវភៅចិត្តវិទ្យា ដើម្បីចេះគ្រប់គ្រងសម្ពាធការងារ និងកសាងទំនាក់ទំនងល្អក្នុងគ្រួសារ។ សូម្បីតែកុមារតូចៗ ក៏ត្រូវបានអាណាព្យាបាលបណ្ដុះទម្លាប់អានសៀវភៅបែបអភិវឌ្ឍផ្នត់គំនិតតាំងពីវ័យក្មេង ដើម្បីឱ្យពួកគេមានភាពម្ចាស់ការលើខ្លួនឯង។ នៅក្នុងសម័យទំនើប យើងឃើញមានមនុស្សវ័យចូលនិវត្តន៍កាន់តែច្រើន ចាប់អារម្មណ៍អានសៀវភៅអភិវឌ្ឍផ្លូវចិត្ត និងទស្សនវិជ្ជាដើម្បីស្វែងរកសន្តិភាពក្នុងជីវិត។ ក្រុមសហគ្រិនវ័យក្មេង ប្រើប្រាស់សៀវភៅអភិវឌ្ឍខ្លួនជាប្រភពនៃគំនិតច្នៃប្រឌិត និងយុទ្ធសាស្ត្រថ្មីៗក្នុងការបំបែកការប្រកួតប្រជែងទីផ្សារ។ ភាពចម្រុះនៃវ័យអ្នកអាន បង្ហាញឱ្យឃើញថាការរៀនសូត្រពេញមួយជីវិត កំពុងក្លាយជាវប្បធម៌ដ៏សំខាន់ក្នុងសង្គមខ្មែរ។ បច្ចេកវិទ្យាឌីជីថលបានជួយឱ្យមនុស្សគ្រប់វ័យ អាចចូលអានសៀវភៅអភិវឌ្ឍខ្លួនបានយ៉ាងងាយស្រួលតាមរយៈសៀវភៅអេឡិចត្រូនិក និងសៀវភៅជាសំឡេង។ មិនថាក្នុងវ័យណានោះទេ ការអានសៀវភៅអភិវឌ្ឍខ្លួនគឺជាស្ពានចម្លងបុគ្គលគ្រប់រូបឱ្យទៅដល់សក្ដានុពលខ្ពស់បំផុតនៃជីវិត។ ការអានសៀវភៅដើម្បីអភិវឌ្ឍខ្លួនក្នុងសម័យទំនើប មិនមែនត្រឹមតែជាការមើលអក្សរឆ្លងកាត់ភ្នែកនោះទេ ប៉ុន្តែវាគឺជាដំណើរការនៃការស្រូបយកចំណេះដឹងដោយយកចិត្តទុកដាក់។ ជំហានដំបូង គឺការកំណត់គោលដៅឱ្យបានច្បាស់លាស់ថា តើអ្នកចង់អភិវឌ្ឍខ្លួនលើជំនាញអ្វី ឬចង់ដោះស្រាយបញ្ហាអ្វីឱ្យពិតប្រាកដ។ បន្ទាប់មក អ្នកត្រូវធ្វើការជ្រើសរើសសៀវភៅដែលត្រូវនឹងគោលដៅនោះ ដោយផ្អែកលើការត្រួតពិនិត្យមតិយោបល់ និងចំណាត់ថ្នាក់ពីអ្នកអានដទៃ។ សកម្មភាពបន្ទាប់ គឺការរៀបចំកាលវិភាគអានឱ្យបានទៀងទាត់ ទោះបីជាត្រឹមតែ ១៥ ទៅ ៣០ នាទីក្នុងមួយថ្ងៃក៏ដោយ ដើម្បីបង្កើតជាទម្លាប់។ អ្នកគួរស្វែងរកទីកន្លែងដែលមានពន្លឺគ្រប់គ្រាន់ និងមានភាពស្ងប់ស្ងាត់ ដើម្បីបង្កើនការផ្ដោតអារម្មណ៍ឱ្យបានខ្ពស់បំផុតក្នុងពេលអាន។ នៅពេលចាប់ផ្ដើមអាន អ្នកត្រូវអានតារាងមាតិកា និងអារម្ភកថាជាមុនសិន ដើម្បីយល់ពីគ្រោងឆ្អឹង និងគោលបំណងចម្បងរបស់អ្នកនិពន្ធ។ សកម្មភាពអានដោយសកម្ម គឺជារឿងចាំបាច់ដោយអ្នកត្រូវកាន់ប៊ិច ឬហាយឡាយ ដើម្បីគូសចំណាំចំណុចសំខាន់ៗ។ ការប្រើប្រាស់ក្រដាសចំណាំ ដើម្បីបិទលើទំព័រដែលមានគំនិតល្អៗ ជួយឱ្យអ្នកងាយស្រួលក្នុងការត្រឡប់មកមើលឡើងវិញ។ ក្នុងកំឡុងពេលអាន អ្នកគប្បីឈប់សិនបន្ទាប់ពីបញ្ចប់ជំពូកនីមួយៗ ដើម្បីសង្ខេបនូវអ្វីដែលអ្នកបានរៀនដោយប្រើពាក្យពេចន៍ផ្ទាល់ខ្លួន។ ប្រសិនបើជួបពាក្យគន្លឹះ ឬទ្រឹស្ដីថ្មីៗ អ្នកត្រូវកត់ត្រាចូលក្នុងសៀវភៅកត់ត្រា ដើម្បីពង្រីកការយល់ដឹងឱ្យកាន់តែស៊ីជម្រៅ។ ការផ្សារភ្ជាប់ខ្លឹមសារសៀវភៅទៅនឹងបទពិសោធន៍ជីវិតពិត ជួយឱ្យចំណេះដឹងនោះដក់ជាប់ក្នុងខួរក្បាលបានយូរអង្វែង។ ជំហានបន្ទាប់គឺការចោទសួរខ្លួនឯងថា តើអ្នកអាចយកចំណុចណាខ្លះនៅក្នុងសៀវភៅមកអនុវត្តក្នុងជីវិតប្រចាំថ្ងៃបានភ្លាមៗ។ សកម្មភាពបង្កើតផែនការសកម្មភាព គឺជាជំហានសំខាន់ដែលបំប្លែងចំណេះដឹងឱ្យទៅជាលទ្ធផលពិតប្រាកដ។ អ្នកអាចប្រើប្រាស់កម្មវិធីទូរស័ព្ទសម្រាប់កត់ត្រា ឬតាមដានការអាន ដើម្បីលើកទឹកចិត្តខ្លួនឯងឱ្យបន្តធ្វើវាជាប្រចាំ។ ការពិភាក្សាអំពីខ្លឹមសារសៀវភៅជាមួយមិត្តភក្ដិ ឬក្នុងក្រុមអានសៀវភៅ ជួយឱ្យអ្នកទទួលបានទស្សនវិស័យថ្មីៗបន្ថែមទៀត។ ក្នុងករណីខ្លះ អ្នកអាចប្រើបច្ចេកទេសស្ដាប់សៀវភៅសំឡេងបន្ថែម ដើម្បីពង្រឹងការចងចាំ។ ការត្រឡប់មកអានចំណុចដែលបានកត់ត្រាទុកឡើងវិញរៀងរាល់សប្ដាហ៍ ជួយការពារការភ្លេចភ្លាំង និងពង្រឹងការយល់ដឹងឱ្យកាន់តែមាំមួន។ សកម្មភាពសរសេរអត្ថបទសង្ខេប ឬការចែករំលែកចំណេះដឹងលើបណ្ដាញសង្គម គឺជាវិធីសាស្ត្ររៀនសូត្រដ៏ល្អបំផុតតាមរយៈការបង្រៀនអ្នកដទៃ។ អ្នកត្រូវបន្តតាមដាន និងវាយតម្លៃការផ្លាស់ប្តូររបស់ខ្លួនឯង បន្ទាប់ពីបានអនុវត្តតាមដំបូន្មាននៅក្នុងសៀវភៅរួចមក។ ជំហានចុងក្រោយ គឺការមិនបោះបង់ចោលនូវការអាន ទោះបីជាសៀវភៅខ្លះមានភាពស្មុគស្មាញ និងពិបាកយល់យ៉ាងណាក៏ដោយ។ ដំណើរការនៃការអាន និងការអនុវត្តតាមជំហានទាំងនេះ នឹងផ្លាស់ប្តូរអ្នកឱ្យក្លាយជាមនុស្សដែលមានសមត្ថភាពខ្ពស់ជាងមុនជាលំដាប់។ ទោះបីជាការអានផ្ដល់នូវអត្ថប្រយោជន៍មហាសាលក៏ដោយ ប៉ុន្តែក្នុងសម័យទំនើបនេះ អ្នកអានតែងតែជួបប្រទះនូវឧបសគ្គ និងបញ្ហាប្រឈមជាច្រើន។ ឧបសគ្គចម្បងបំផុត គឺការរំខានពីបច្ចេកវិទ្យា និងបណ្ដាញសង្គមដែលធ្វើឱ្យអ្នកអានពិបាកក្នុងការផ្ដោតអារម្មណ៍បានយូរលើសៀវភៅ។ កង្វះខាតពេលវេលាដោយសារការមមាញឹកនឹងការងារ និងការសិក្សា ធ្វើឱ្យមនុស្សជាច្រើនមិនអាចបង្កើតទម្លាប់អានបានទៀងទាត់។ បញ្ហាសុខភាពភ្នែកដែលបណ្ដាលមកពីការសម្លឹងមើលអេក្រង់ទូរស័ព្ទច្រើនពេក ធ្វើឱ្យមានភាពហត់នឿយ និងមិនចង់អានសៀវភៅដែលមានអក្សរច្រើន។ ការហូរចូលនៃព័ត៌មានខ្លីៗ និងវីដេអូកម្សាន្តដែលផ្ដល់ភាពសប្បាយរហ័ស បានកាត់បន្ថយភាពអត់ធ្មត់របស់មនុស្សក្នុងការអានខ្លឹមសារដែលស៊ីជម្រៅ។ តម្លៃសៀវភៅអភិវឌ្ឍខ្លួនដែលមានគុណភាពខ្ពស់ ជួនកាលមានតម្លៃថ្លៃ ដែលជាឧបសគ្គសម្រាប់សិស្សនិស្សិតដែលមានថវិកាមានកម្រិត។ បញ្ហាខ្វះខាតទីកន្លែងស្ងប់ស្ងាត់ និងមានពន្លឺគ្រប់គ្រាន់សម្រាប់ការអាននៅក្នុងទីក្រុងដែលមានសម្លេងអ៊ូអរ និងភាពចង្អៀត។ ការជ្រើសរើសសៀវភៅមិនត្រូវនឹងកម្រិតយល់ដឹង ឬតម្រូវការពិតប្រាកដ នាំឱ្យអ្នកអានមានអារម្មណ៍ធុញទ្រាន់ និងងាយបោះបង់ចោល។ ឧបសគ្គភាសាក៏ជារឿងសំខាន់ ដោយសារសៀវភៅអភិវឌ្ឍខ្លួនល្បីៗភាគច្រើនសរសេរជាភាសាបរទេស ហើយការបកប្រែជាភាសាខ្មែរនៅមានកម្រិត។ បញ្ហាបច្ចេកទេសក្នុងការអានតាមរយៈឧបករណ៍អេឡិចត្រូនិក ដូចជាបញ្ហាថ្ម ឬពន្លឺអេក្រង់ដែលធ្វើឱ្យឈឺភ្នែក។ ចុងក្រោយ គឺកង្វះខាតសហគមន៍ ឬក្រុមអ្នកអានដែលផ្ដល់ការលើកទឹកចិត្ត និងការចែករំលែកចំណេះដឹងពីសៀវភៅដែលបានអានរួច។ ការអានសៀវភៅដើម្បីអភិវឌ្ឍខ្លួនក្នុងសម័យទំនើប គឺជាការវិនិយោគដ៏មានតម្លៃបំផុតសម្រាប់បុគ្គលម្នាក់ៗ ដើម្បីកសាងសមត្ថភាព និងភាពរឹងមាំក្នុងជីវិត។ ការអានសៀវភៅជួយពង្រីកវិសាលភាពនៃចំណេះដឹងឱ្យកាន់តែទូលំទូលាយលើសពីអ្វីដែលយើងបានរៀននៅក្នុងសាលា។ ក្នុងសម័យឌីជីថល ការអានជួយបង្កើនសមត្ថភាពនៃការផ្ដោតអារម្មណ៍ឱ្យបានយូរ និងកាត់បន្ថយការបែកអារម្មណ៍ដោយសារបច្ចេកវិទ្យា។ សៀវភៅអភិវឌ្ឍខ្លួនផ្ដល់នូវទស្សនវិស័យថ្មីៗ ដែលជួយឱ្យយើងចេះមើលបញ្ហាក្នុងជ្រុងផ្សេងៗគ្នាប្រកបដោយភាពច្នៃប្រឌិត។ វាជួយកែប្រែផ្នត់គំនិតពីភាពទន់ខ្សោយ មកជាផ្នត់គំនិតរីកចម្រើន ដែលហ៊ានប្រឈមនឹងការលំបាក។ ការអានជួយពង្រឹងជំនាញដោះស្រាយបញ្ហា តាមរយៈការរៀនសូត្រពីកំហុស និងជោគជ័យរបស់អ្នកដទៃដែលបានចងក្រងក្នុងសៀវភៅ។ វាជួយឱ្យយើងមានភាពឆ្លាតវៃផ្នែកអារម្មណ៍ ដែលជាគន្លឹះសំខាន់ក្នុងការកសាងទំនាក់ទំនងល្អក្នុងសង្គម និងកន្លែងការងារ។ ការអានសៀវភៅអភិវឌ្ឍខ្លួនជួយឱ្យយើងស្គាល់ពីសក្ដានុពលពិតប្រាកដរបស់ខ្លួនឯង និងរបៀបទាញយកវាមកប្រើប្រាស់ឱ្យអស់ពីលទ្ធភាព។ វាផ្ដល់នូវចំណេះដឹងផ្នែកហិរញ្ញវត្ថុដែលជួយឱ្យយើងចេះគ្រប់គ្រងទ្រព្យសម្បត្តិ និងកសាងសេរីភាពហិរញ្ញវត្ថុបានយ៉ាងមានប្រសិទ្ធភាព។ ការអានជាទៀងទាត់ជួយកាត់បន្ថយភាពតានតឹង និងផ្ដល់នូវសន្តិភាពផ្លូវចិត្តក្នុងចំណោមភាពវឹកវរនៃពិភពលោកសម័យថ្មី។ វាជួយបង្កើនទំនុកចិត្តលើខ្លួនឯង តាមរយៈការទទួលបាននូវព័ត៌មាន និងចំណេះដឹងពិតប្រាកដសម្រាប់យកទៅប្រើប្រាស់។ ការអានជួយពង្រឹងសមត្ថភាពក្នុងការប្រាស្រ័យទាក់ទង និងការប្រើប្រាស់ភាសាឱ្យកាន់តែមានឥទ្ធិពល និងវិជ្ជាជីវៈ។ សៀវភៅ គឺជាគ្រូបង្វឹកដ៏ល្អបំផុតដែលអាចនៅក្បែរយើងគ្រប់ពេលវេលា និងគ្រប់ទីកន្លែងដោយមិនគិតកម្រៃខ្ពស់។ វាជួយឱ្យយើងយល់ដឹងពីការគ្រប់គ្រងពេលវេលា ដែលជាធនធានដ៏មានតម្លៃបំផុតក្នុងសម័យទំនើបនេះ។ ការអានជួយបណ្ដុះស្មារតីអត់ធ្មត់ និងវិន័យលើខ្លួនឯង តាមរយៈការចំណាយពេលផ្ដោតលើខ្លឹមសារសៀវភៅឱ្យចប់ចុងចប់ដើម។ វាជួយការពារខួរក្បាលពីជំងឺភ្លេចភ្លាំង និងរក្សាភាពរស់រវើកនៃប្រព័ន្ធប្រសាទឱ្យនៅក្មេងខ្ចីជានិច្ច។ ការអានជួយឱ្យយើងដើរទាន់ការវិវឌ្ឍនៃបច្ចេកវិទ្យា និងការប្រែប្រួលនៃសេដ្ឋកិច្ចសកលលោក។ វាផ្ដល់នូវកម្លាំងចិត្ត និងថាមពលវិជ្ជមាននៅពេលដែលយើងជួបប្រទះនូវឧបសគ្គ ឬការបាក់ទឹកចិត្តក្នុងជីវិត។ ការអានជួយឱ្យយើងក្លាយជាបុគ្គលដែលមានតុល្យភាព រវាងការអភិវឌ្ឍអាជីពការងារ និងការថែទាំសុខភាពផ្លូវចិត្ត។ វាជួយឱ្យយើងមានសមត្ថភាពក្នុងការសម្រេចចិត្តបានត្រឹមត្រូវ និងឆាប់រហ័ស ដោយផ្អែកលើមូលដ្ឋានគ្រឹះនៃចំណេះដឹង។ ការអានសៀវភៅ គឺជាពន្លឺបំភ្លឺផ្លូវដែលនាំយើងទៅរកភាពជោគជ័យ និងសុភមង្គលពិតប្រាកដ។ ជារួមមក ការអានសៀវភៅដើម្បីអភិវឌ្ឍខ្លួនក្នុងសម័យទំនើប មិនមែនគ្រាន់តែជាទម្លាប់ល្អមួយប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាអាវុធនៃបញ្ញាដែលជួយឱ្យបុគ្គលម្នាក់ៗអាចរស់នៅដោយមានម្ចាស់ការលើខ្លួនឯង។ តាមរយៈអត្ថប្រយោជន៍ដ៏សម្បូរបែបទាំងផ្លូវកាយ ផ្លូវចិត្ត និងវិជ្ជាជីវៈ ការអានគឺជាស្ពានចម្លងដ៏រឹងមាំបំផុតដែលនាំយើងឱ្យចាកចេញពីភាពអវិជ្ជា និងភាពភ័យខ្លាច ឆ្ពោះទៅរកការរស់នៅដោយមានគុណតម្លៃ និងមានសមត្ថភាពពេញលេញក្នុងសង្គម។